ធុរកិច្ចថ្មីគឺជាទម្រង់អាជីវកម្មដែលត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាសង្គមតាមរយៈដំណោះស្រាយថ្មីៗដែលមានលទ្ធភាពរីកចម្រើនយ៉ាងរហ័ស។ នវានុវត្តន៍បច្ចេកវិទ្យាគឺជាការប្រើប្រាស់ចំណេះដឹង និងឧបករណ៍ទំនើបៗដើម្បីបង្កើតផលប៉ះពាល់វិជ្ជមានដល់សង្វាក់ផលិតកម្ម។ ប្រព័ន្ធគាំទ្រធុរកិច្ចថ្មីនៅកម្ពុជាកំពុងវិវត្តន៍យ៉ាងសកម្ម ជាមួយនឹងការចូលរួមពីយុវជនដែលមានថាមពល និងគំនិតច្នៃប្រឌិតខ្ពស់។ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចឌីជីថល ដើម្បីត្រួសត្រាយផ្លូវឱ្យវិស័យបច្ចេកវិទ្យាដើរតួជាសសរស្តម្ភនៃកំណើន។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាល និងកន្លែងធ្វើការរួមគ្នាបានក្លាយជាថ្នាលសម្រាប់បណ្ដុះគំនិតអាជីវកម្មដែលផ្អែកលើបច្ចេកវិទ្យា។ ការបង្កើតថ្មីជួយជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុខភាពល្អ ដែលនាំឱ្យគុណភាពសេវាកម្មសម្រាប់អតិថិជនកាន់តែប្រសើរ។ បច្ចេកវិទ្យាគឺជាឆ្អឹងខ្នងដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនខ្នាតធំបានយ៉ាងមានប្រសិទ្ធភាព។ ភាពជោគជ័យនៃធុរកិច្ចថ្មីអាស្រ័យលើសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនៃតម្រូវការទីផ្សារ និងការវិវត្តនៃឧបករណ៍ឌីជីថល។ ធុរកិច្ចថ្មីដើរតួជាអ្នកផ្សារភ្ជាប់រវាងបញ្ហាស្មុគស្មាញក្នុងសហគមន៍ និងដំណោះស្រាយបច្ចេកវិទ្យាដែលងាយស្រួលប្រើប្រាស់។ ការយល់ដឹងពីសក្ដានុពលនៃបច្ចេកវិទ្យាគឺជាជំហានដំបូងសម្រាប់សហគ្រិនដែលចង់បង្កើតការផ្លាស់ប្តូរក្នុងសង្គម។ បច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងផ្លាស់ប្តូរទម្លាប់របស់ប្រជាពលរដ្ឋ តាមរយៈការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់សុទ្ធ។ ការអប់រំតាមបែបឌីជីថលបានបើកឱកាសឱ្យសិស្សានុសិស្សអាចទទួលបានចំណេះដឹងពីគ្រូជំនាញៗបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ បច្ចេកវិទ្យាកសិកម្មជួយឱ្យកសិករអាចគ្រប់គ្រងការដាំដុះ និងការប្រមូលផលតាមរយៈឧបករណ៍តាមដានវៃឆ្លាត។ ប្រព័ន្ធសុខាភិបាលទំនើបអនុញ្ញាតឱ្យមានការពិគ្រោះជំងឺ និងការគ្រប់គ្រងទិន្នន័យអ្នកជំងឺតាមរយៈបណ្ដាញអនឡាញ។ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានពង្រីកទីផ្សារសម្រាប់ផលិតផលក្នុងស្រុកឱ្យទៅដល់ដៃអតិថិជនកាន់តែទូលំទូលាយ។ ប្រព័ន្ធដឹកជញ្ជូនវៃឆ្លាតបានជួយកាត់បន្ថយពេលវេលា និងចំណាយសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមយ៉ាងច្រើនសន្ធឹកសន្ធាប់។ បច្ចេកវិទ្យាទេសចរណ៍ជួយផ្សព្វផ្សាយរមណីយដ្ឋានខ្មែរទៅកាន់ពិភពលោកតាមរយៈការកក់សេវាកម្មដ៏ងាយស្រួល។ ការប្រើប្រាស់បញ្ញាសិប្បនិម្មិតបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការវិភាគតម្រូវការ និងការឆ្លើយតបអតិថិជនដោយស្វ័យប្រវត្តិ។ បច្ចេកវិទ្យាអចលនទ្រព្យជួយឱ្យការទិញលក់ និងការជួលផ្ទះសម្បែងមានភាពច្បាស់លាស់ និងចំណាយពេលតិចបំផុត។ នវានុវត្តន៍ក្នុងវិស័យថាមពលបៃតងកំពុងចូលរួមចំណែកក្នុងការការពារបរិស្ថាន និងកាត់បន្ថយថ្លៃដើមផលិតកម្ម។ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពត្រូវបានបង្កើតឡើងដើម្បីផ្តល់ទុនគាំទ្រដល់អាជីវកម្មដែលមានគំនិតច្នៃប្រឌិតខ្ពស់។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចតេជោថ្មីដើរតួនាទីជាអ្នកសម្របសម្រួល និងផ្ដល់ការបណ្ដុះបណ្ដាលដល់សហគ្រិនបច្ចេកវិទ្យា។ កម្មវិធីពន្លឿនធុរកិច្ចជួយឱ្យសហគ្រិនអាចពង្រីកសក្ដានុពលអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលដ៏ខ្លី។ ការលើកលែងពន្ធ និងការសម្របសម្រួលផ្នែកច្បាប់គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់អ្នកបង្កើតថ្មី។ ធនាគាររដ្ឋបានផ្ដល់ឥណទានពិសេសសម្រាប់អាជីវកម្មដែលចង់ធ្វើទំនើបកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។ ការផ្សារភ្ជាប់រវាងស្ថាប័នអប់រំ និងវិស័យឯកជនជួយឱ្យការស្រាវជ្រាវ និងការអភិវឌ្ឍកាន់តែមានភាពជាក់ស្ដែង។ ការរៀបចំវេទិកាប្រកួតប្រជែងកម្រិតជាតិបានផ្ដល់ឱកាសឱ្យយុវជនបង្ហាញពីសមត្ថភាព និងស្វែងរកដៃគូវិនិយោគ។ តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យបច្ចេកវិទ្យាត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស។ ការការពារកម្មសិទ្ធិបញ្ញាជួយឱ្យអ្នកច្នៃប្រឌិតមានទំនុកចិត្តក្នុងការបញ្ចេញគំនិតថ្មីៗដោយមិនបារម្ភពីការលួចចម្លង។ ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿនគឺជាឆ្អឹងខ្នងដែលមិនអាចខ្វះបានសម្រាប់ការរស់រាននៃធុរកិច្ចថ្មី។ កង្វះខាតធនធានមនុស្សដែលមានជំនាញបច្ចេកទេសជាន់ខ្ពស់នៅតែជាឧបសគ្គសម្រាប់ការរីកចម្រើននៃវិស័យនេះ។ ការទទួលបានទុនបណ្ដាក់ទុនក្នុងដំណាក់កាលដំបូងនៅមានភាពលំបាកសម្រាប់សហគ្រិនដែលគ្មានទ្រព្យបញ្ចាំ។ ចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រទីផ្សារនៅមានកម្រិតសម្រាប់អ្នកបច្ចេកទេសដែលចង់ធ្វើអាជីវកម្ម។ ការប្រកួតប្រជែងពីក្រុមហ៊ុនធំៗលំដាប់ពិភពលោកតម្រូវឱ្យធុរកិច្ចថ្មីក្នុងស្រុកមានភាពច្នៃប្រឌិតខ្ពស់ជាងមុន។ ឧបសគ្គផ្នែកភាសា និងការប្រើប្រាស់បច្ចេកវិទ្យារបស់អតិថិជននៅតាមជនបទគឺជាចំណុចដែលត្រូវដោះស្រាយ។ សន្តិសុខសាយប័រគឺជាហានិភ័យដ៏ធំដែលទាមទារឱ្យមានការវិនិយោគលើប្រព័ន្ធការពារឱ្យបានហ្មត់ចត់។ បទប្បញ្ញត្តិមួយចំនួនមិនទាន់ឆ្លើយតបបានទាន់ពេលវេលាទៅនឹងការវិវត្តដ៏រហ័សនៃបច្ចេកវិទ្យាថ្មីៗ។ ការចំណាយខ្ពស់លើការស្វែងរកអតិថិជនដំបូងអាចធ្វើឱ្យធុរកិច្ចថ្មីជួបវិបត្តិសាច់ប្រាក់ ប្រសិនបើគ្មានការរៀបចំផែនការច្បាស់លាស់។ ការខ្វះខាតទិន្នន័យស្ថិតិជាក់លាក់ធ្វើឱ្យការវិភាគទីផ្សារមានភាពស្រពិចស្រពិល និងប្រឈមនឹងហានិភ័យ។ ការភ័យខ្លាចចំពោះការបរាជ័យគឺជាឧបសគ្គផ្លូវចិត្តដ៏ធំបំផុតសម្រាប់យុវជនក្នុងការចាប់ផ្ដើមដំណើរការអាជីវកម្ម។ សហគ្រិនបច្ចេកវិទ្យាដែលជោគជ័យគឺជាអ្នកដែលមិនបោះបង់ចោលការព្យាយាម និងចេះរៀនសូត្រពីកំហុស។ ការកសាងក្រុមការងារដែលមានជំនាញចម្រុះគឺជាគ្រឹះដ៏រឹងមាំសម្រាប់អាជីវកម្មដែលផ្អែកលើបច្ចេកវិទ្យា។ ការផ្ដោតលើការដោះស្រាយបញ្ហាពិតរបស់អ្នកប្រើប្រាស់គឺជាគន្លឹះដែលធ្វើឱ្យផលិតផលទទួលបានការគាំទ្រ។ ការសាកល្បងផលិតផលខ្នាតតូចដើម្បីទទួលបានមតិកែលម្អជួយកាត់បន្ថយចំណាយដែលមិនចាំបាច់។ ការបង្កើតទំនាក់ទំនងល្អជាមួយអ្នកវិនិយោគជួយឱ្យធុរកិច្ចថ្មីមានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន។ នវានុវត្តន៍ដែលល្អបំផុតគឺជាអ្វីដែលងាយស្រួលប្រើប្រាស់ និងផ្ដល់ប្រយោជន៍ដល់មនុស្សគ្រប់រូប។ ការតាមដាននិន្នាការបច្ចេកវិទ្យាសកល និងការយកមកកែច្នៃតាមបរិបទខ្មែរគឺជាយុទ្ធសាស្ត្រដ៏វៃឆ្លាត។ សមត្ថភាពក្នុងការធ្វើបទបង្ហាញដើម្បីបញ្ចុះបញ្ចូលអ្នកដទៃគឺជាជំនាញដែលសហគ្រិនគ្រប់រូបត្រូវមាន។ ការរក្សាបរិយាកាសការងារដែលលើកទឹកចិត្តដល់ការបញ្ចេញគំនិតថ្មីៗជួយឱ្យក្រុមហ៊ុនជោគជ័យបានយូរអង្វែង។ ការសម្រេចចិត្តដោយផ្អែកលើទិន្នន័យជាក់លាក់ជួយឱ្យអាជីវកម្មដើរលើផ្លូវដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ធុរកិច្ចថ្មីបានបង្កើតការងារដែលមានតម្លៃខ្ពស់ និងជួយបង្កើនចំណេះដឹងឌីជីថលដល់យុវជនកម្ពុជា។ ការច្នៃប្រឌិតថ្មីៗបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព។ នវានុវត្តន៍បានជួយកាត់បន្ថយគម្លាតចំណេះដឹងរវាងទីក្រុង និងជនបទតាមរយៈការប្រើប្រាស់អ៊ីនធឺណិត។ ការកើនឡើងនៃសហគ្រិនបច្ចេកវិទ្យាបានផ្លាស់ប្តូរផ្នត់គំនិតយុវជនឱ្យក្លាយជាអ្នកបង្កើតដំណោះស្រាយ។ បច្ចេកវិទ្យាថ្មីៗក្នុងវិស័យកសិកម្មបានជួយបង្កើនប្រាក់ចំណូល និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារកសិករ។ សេវាសុខាភិបាលឌីជីថលបានជួយឱ្យការជួយសង្គ្រោះបឋមមានភាពរហ័ស និងមានប្រសិទ្ធភាពខ្ពស់។ តម្លាភាព និងប្រសិទ្ធភាពនៃសេវាសាធារណៈត្រូវបានកែលម្អតាមរយៈការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងឌីជីថល។ ការប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយការប្រើប្រាស់ធនធានធម្មជាតិ និងរួមចំណែកដល់ការអភិវឌ្ឍបៃតង។ ភាពរស់រវើកនៃវិស័យបច្ចេកវិទ្យាជួយទាក់ទាញអ្នកជំនាញ និងវិនិយោគិនពីបរទេសមកកាន់កម្ពុជា។ នវានុវត្តន៍គឺជាម៉ាស៊ីនដែលជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បច្ចេកវិទ្យាសុវត្ថិភាពទិន្នន័យនឹងដើរតួជាអ្នកការពារភាពឯកជន និងការជឿទុកចិត្តក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ការភ្ជាប់ទំនាក់ទំនងរវាងឧបករណ៍ប្រើប្រាស់នឹងធ្វើឱ្យការរស់នៅកាន់តែមានភាពវៃឆ្លាត និងស៊ីវិល័យ។ ការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យលើបណ្ដាញជួយឱ្យអាជីវកម្មខ្នាតតូចកាត់បន្ថយចំណាយលើផ្នែករឹង។ បច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ថ្មីនឹងផ្ដល់ល្បឿនដែលមិនធ្លាប់មាន សម្រាប់ការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ការប្រើប្រាស់មនុស្សយន្តក្នុងវិស័យផលិតកម្មនឹងជួយបង្កើនផលិតភាព និងកាត់បន្ថយហានិភ័យការងារ។ នវានុវត្តន៍ដែលផ្ដោតលើបរិស្ថាននឹងក្លាយជាតម្រូវការចម្បងសម្រាប់ទីផ្សារនាពេលអនាគត។ ការរៀនតាមម៉ាស៊ីននឹងជួយឱ្យការទស្សន៍ទាយនិន្នាការទីផ្សារមានភាពសុក្រិត និងចំណេញពេលវេលា។ សន្តិសុខស្បៀងនឹងកាន់តែប្រសើរឡើងតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាក្នុងការកែច្នៃ និងរក្សាទុកអាហារ។ ការអភិវឌ្ឍមាតិកាឌីជីថលនឹងក្លាយជាឧស្សាហកម្មថ្មីដែលផ្ដល់ចំណូលដល់សហគ្រិនវ័យក្មេង។ កម្ពុជានឹងក្លាយជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិតក្នុងតំបន់ ប្រសិនបើការគាំទ្រដល់អ្នកបង្កើតថ្មីនៅតែបន្ត។ ការវិនិយោគលើធុរកិច្ចថ្មីគឺជាការវិនិយោគលើសក្ដានុពលនៃយុវជន និងភាពរុងរឿងរបស់ជាតិ។ សហគ្រិនបច្ចេកវិទ្យាគឺជាវីរបុរសសម័យថ្មីដែលហ៊ានប្រថុយប្រថានដើម្បីការរីកចម្រើននៃសង្គម។ ការជឿទុកចិត្តលើផលិតផលដែលបង្កើតដោយជនជាតិខ្មែរគឺជាកម្លាំងជំរុញឱ្យអ្នកបង្កើតថ្មីខិតខំជាងមុន។ នវានុវត្តន៍ពិតប្រាកដមិនមែនគ្រាន់តែជាការផ្លាស់ប្តូរឧបករណ៍នោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរជីវិត។ កិច្ចសហការរវាងអាជីវកម្មបែបបុរាណ និងបច្ចេកវិទ្យាថ្មីនឹងបង្កើតឱ្យមានភាពរីកចម្រើនទ្វេដង។ កម្ពុជានឹងមានក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ប្រសិនបើយើងបន្តបណ្ដុះបណ្ដាលធនធានមនុស្សឱ្យបានត្រឹមត្រូវ។ មោទនភាពជាតិនៅក្នុងយុគសម័យឌីជីថលគឺកើតចេញពីសមត្ថភាពក្នុងការបង្កើតថ្មី និងការប្រើប្រាស់បច្ចេកវិទ្យា។ ការច្នៃប្រឌិតគឺជាដំណើរដែលគ្មានទីបញ្ចប់ ដែលទាមទារឱ្យយើងមានស្មារតីរៀនសូត្រជាប្រចាំ។ សរុបមក ធុរកិច្ចថ្មី និងបច្ចេកវិទ្យាគឺជាសសរស្តម្ភដែលនាំកម្ពុជាទៅកាន់យុគសម័យថ្មីដ៏រុងរឿង។ ការរួមចំណែករបស់យុវជនក្នុងវិស័យបច្ចេកវិទ្យាគឺជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតប្រកបដោយចីរភាព។